សម័យឧដុង្គតំណាងឱ្យជំពូកដ៏ស្មុគស្មាញមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលពោរពេញទៅដោយការប្រែប្រួលផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម។ វាជាសម័យកាលមួយដែលកម្ពុជាបានព្យាយាមរក្សាឯករាជ្យភាពរបស់ខ្លួន ខណៈកំពុងប្រឈមនឹងសម្ពាធឥតឈប់ឈរពីប្រទេសជិតខាងដ៏មានឥទ្ធិពល។ បន្ទាប់ពីការបាត់បង់រាជធានីលង្វែកទៅឱ្យសៀមនៅឆ្នាំ ១៥៩៤ កម្ពុជាបានធ្លាក់ចូលក្នុងភាពវឹកវរអស់រយៈពេលជាច្រើនទសវត្សរ៍។ ព្រះរាជាខ្មែរបានបន្តផ្លាស់ប្តូររាជធានីជាបន្តបន្ទាប់ ដូចជាទៅព្រះសួគ៌ានិងស្រីសន្ធរ ដើម្បីជៀសវាងពីការវាយលុករបស់សៀម។ ការផ្លាស់ប្តូររាជធានីទៅឧដុង្គនៅឆ្នាំ ១៦១៨ ដោយ ព្រះបាទជ័យជេដ្ឋាទី ២ គឺជាការសម្រេចចិត្តជាយុទ្ធសាស្ត្រ។ ឧដុង្គស្ថិតនៅទីតាំងភូមិសាស្ត្រល្អប្រសើរជាងទីក្រុងមុនៗ ដោយមានភ្នំនិងជួរភ្នំព័ទ្ធជុំវិញ ដែលអាចផ្តល់ការការពារធម្មជាតិពីការឈ្លានពាន។ ទីតាំងនេះក៏នៅជិតផ្លូវពាណិជ្ជកម្មសំខាន់ៗផងដែរ។ ក្នុងនាមជារាជធានី ឧដុង្គបានក្លាយជាកន្លែងប្រមូលផ្តុំនៃអំណាចនយោបាយ និងសេដ្ឋកិច្ច។ ព្រះមហាក្សត្របានសាងសង់ព្រះរាជវាំង វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដើម្បីបង្ហាញពីអំណាចនិងភាពរុងរឿងរបស់នគរ។ ទោះជាយ៉ាងណាក៏ដោយ ស្ថិរភាពនេះតែងតែផុយស្រួយដោយសារសម្ពាធពីខាងក្រៅ។ សម័យឧដុង្គត្រូវបានកំណត់លក្ខណៈដោយការកើនឡើងនៃឥទ្ធិពលបរទេសលើកម្ពុជា។ ថៃបានបន្តដាក់សម្ពាធឥតឈប់ឈរពីទិសខាងលិច ដោយព្យាយាមពង្រីកទឹកដីរបស់ខ្លួនចូលមកក្នុងកម្ពុជា ជាពិសេសតាមរយៈការគាំទ្របក្សពួកខ្មែរដែលបះបោរប្រឆាំងនឹងរាជការ។ មានសង្គ្រាមជាច្រើនរវាងសៀមនិងកម្ពុជាក្នុងអំឡុងពេលនោះ ដែលជាលទ្ធផលកម្ពុជាបានបាត់បង់ទឹកដីមួយចំនួនដូចជាខេត្តបាត់ដំបង សៀមរាប និងកោះកុងជាដើមទៅឱ្យសៀមនៅពេលក្រោយ។ វៀតណាម ក៏បានចាប់ផ្តើមពង្រីកឥទ្ធិពលរបស់ខ្លួនពីទិសខាងកើត ជាពិសេសទៅលើតំបន់ដីសណ្ដទន្លេមេគង្គ ។ ដោយទាញយកផលប្រយោជន៍ពីជម្លោះផ្ទៃក្នុងរបស់កម្ពុជា យួនបានធ្វើចំណាកស្រុកចូលមកតំបន់នេះជាបន្តបន្ទាប់ ហើយបន្តិចម្តងៗបានកាន់កាប់តំបន់ទាំងនោះជាអចិន្ត្រៃយ៍។ នៅឆ្នាំ ១៨៣៤ យួនបានកាន់កាប់កម្ពុជាស្ទើរតែទាំងស្រុងក្រោមនយោបាយហៅថា "ដុងហៅ" ដែលបង្ខំឱ្យប្រជាជនខ្មែរផ្លាស់ប្តូរទំនៀមទម្លាប់ និងភាសា។ យ៉ាងណាមិញនៅពេលនោះគេឃើញមានមហាអំណាចអឺរ៉ុប ដែលជាឈ្មួញនិងអ្នកផ្សព្វផ្សាយសាសនាអឺរ៉ុប ក៏បានចាប់ផ្តើមបង្ហាញវត្តមានរបស់ខ្លួននៅកម្ពុជាផងដែរ។ ពួកគេបាននាំយកបច្ចេកវិទ្យាថ្មីៗ ប៉ុន្តែក៏បានបង្កើនភាពស្មុគស្មាញនៃនយោបាយក្នុងតំបន់ផងដែរ។ ការស្វែងរកជំនួយពីមហាអំណាចអឺរ៉ុបត្រូវបានមើលឃើញជាមធ្យោបាយមួយសម្រាប់ព្រះរាជាខ្មែរដើម្បីទប់ទល់នឹងសៀមនិងយួន។ ព្រះបាទអង្គឌួង (១៨៤១-១៨៥០) ត្រូវបានគេចាត់ទុកជាព្រះមហាក្សត្រដ៏ឆ្នើមមួយអង្គក្នុងសម័យឧដុង្គ។ ព្រះអង្គបានឡើងសោយរាជ្យនៅពេលដែលកម្ពុជាស្ថិតក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរបំផុត បន្ទាប់ពីសង្គ្រាមសៀម-យួនដ៏រ៉ាំរ៉ៃដែលបានបំផ្លិចបំផ្លាញប្រទេស។ ព្រះអង្គបានព្យាយាមបង្រួបបង្រួមប្រជាជនខ្មែរឡើងវិញបន្ទាប់ពីជម្លោះផ្ទៃក្នុងជាច្រើនទសវត្សរ៍។ ព្រះអង្គបានលើកកម្ពស់វិស័យកសិកម្ម ពាណិជ្ជកម្ម និងការកសាងប្រឡាយទឹកសម្រាប់ស្រោចស្រព។ បន្ថែមពីនេះ ព្រះអង្គបានលើកកម្ពស់អក្សរសាស្ត្រខ្មែរឡើងវិញ ដោយបានតាក់តែងនិងប្រមូលស្នាដៃអក្សរសាស្ត្រជាច្រើន ដូចជារឿង "ទុំទាវ" ជាដើម។ មួយវិញទៀត ព្រះអង្គក៏បានលើកកម្ពស់ព្រះពុទ្ធសាសនាផងដែរ។ កាន់តែពិសេសជាងនេះទៅទៀត ដើម្បីទប់ទល់នឹងការគំរាមកំហែងពីសៀមនិងយួន ព្រះអង្គបានសម្រេចចិត្តស្វែងរកជំនួយពីបារាំងដោយបានបញ្ជូនបេសកជនទៅចរចានៅប្រទេសបារាំង។ ការចរចានេះមិនបានជោគជ័យក្នុងរជ្ជកាលព្រះអង្គទេ ប៉ុន្តែបានត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀងដាក់អាណាព្យាបាលបារាំងនៅពេលក្រោយក្នុងរជ្ជកាលព្រះបាទនរោត្តម។ ការដាក់អាណាព្យាបាលបារាំងលើកម្ពុជានៅឆ្នាំ ១៨៦៣ ក្រោមរជ្ជកាលព្រះបាទនរោត្តម គឺជាចំណុចរបត់មួយដែលបានបញ្ចប់សម័យកាលឧដុង្គជារាជធានី។ បារាំងបានមើលឃើញថា ឧដុង្គមានទីតាំងមិនសមស្របសម្រាប់ការគ្រប់គ្រងបែបទំនើបនិងការអភិវឌ្ឍន៍ពាណិជ្ជកម្ម។ ផ្ទុយទៅវិញ ភ្នំពេញ ដែលស្ថិតនៅចំចំណុចប្រសព្វទន្លេទាំងបួនគឺទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងទន្លេចតុមុខ ត្រូវបានចាត់ទុកថាជាទីតាំងយុទ្ធសាស្ត្រល្អប្រសើរជាងសម្រាប់ការដឹកជញ្ជូន និងការតភ្ជាប់ជាមួយតំបន់ដទៃ។ ដូច្នេះ នៅឆ្នាំ ១៨៦៦ ព្រះបាទនរោត្តមបានសម្រេចផ្លាស់ប្តូររាជធានីពីឧដុង្គមកភ្នំពេញជាផ្លូវការ។ ការផ្លាស់ប្តូរនេះបានសម្គាល់ការចាប់ផ្តើមនៃសម័យកាលថ្មីមួយក្រោមអាណាព្យាបាលបារាំង និងជាទីបញ្ចប់នៃតួនាទីរបស់ឧដុង្គក្នុងនាមជាមជ្ឈមណ្ឌលអំណាចរបស់កម្ពុជា។ បច្ចុប្បន្ន ឧដុង្គនៅតែជាទីតាំងប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏សំខាន់មួយរបស់កម្ពុជា។ ភ្នំឧដុង្គ ឬ ភ្នំព្រះរាជទ្រព្យ គឺជាកន្លែងដែលតម្កល់ចេតិយនិងវត្តអារាមជាច្រើន។ ក្នុងចំណោមនោះ មានចេតិយធំៗដែលតម្កល់អដ្ឋិធាតុរបស់ព្រះមហាក្សត្រមួយចំនួនដូចជា ព្រះបាទអង្គឌួង និង ព្រះបាទមុនីវង្ស។ វត្តអារាមនៅទីនោះក៏ជាកន្លែងបណ្តុះបណ្តាលព្រះសង្ឃផងដែរ។ លើសពីនេះ ឧដុង្គត្រូវបានគេចាត់ទុកថាជាទីតាំងពិសិដ្ឋសម្រាប់ពុទ្ធសាសនិកខ្មែរ ដោយសារមានការតម្កល់ព្រះធាតុរបស់ព្រះពុទ្ធនៅទីនោះ។ ភ្ញៀវទេសចរនិងពុទ្ធសាសនិកតែងតែទៅទស្សនានិងបួងសួងនៅទីនោះ ជាពិសេសក្នុងពិធីបុណ្យភ្ជុំបិណ្ឌនិងបុណ្យចូលឆ្នាំខ្មែរ។ ចំពោះការចងចាំពីប្រវត្តិសាស្ត្រវិញ ឧដុង្គជានិមិត្តរូបនៃភាពធន់របស់ប្រជាជនខ្មែរក្នុងការតស៊ូប្រឆាំងនឹងការឈ្លានពានពីខាងក្រៅ និងការរក្សាអត្តសញ្ញាណវប្បធម៌របស់ខ្លួន ទោះបីជាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។ សរុបមក សម័យឧដុង្គបានឆ្លុះបញ្ចាំងពីភាពរស់រានមានជីវិតរបស់កម្ពុជាក្នុងអំឡុងសម័យដ៏លំបាកមួយ ដែលជាកេរដំណែលដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ។